របាំគោះត្រឡោក ជារបាំប្រជាប្រិយខ្មែរដ៏មានប្រជាប្រិយភាព និងមានអត្ថន័យជ្រាលជ្រៅ ដែលបានថែរក្សា និងបន្តវត្តមានរាប់ជំនាន់មកហើយ។ របាំនេះត្រូវបានគេស្គាល់ម្យ៉ាងទៀតថា "របាំកណ្ដូបសេះ" ដោយសារក្បាច់រាំខ្លះត្រាប់តាមកាយវិការរបស់កណ្ដូប ឬកណ្ដូបបុកស្រូវ។ របាំគោះត្រឡោក មានប្រភពដើមដ៏ច្បាស់លាស់ និងមានប្រវត្តិវិវត្តន៍ដ៏គួរឱ្យចាប់អារម្មណ៍ ដែលបង្ហាញពីការខិតខំប្រឹងប្រែងក្នុងការអភិរក្ស។ របាំនេះមានដើមកំណើតនៅខេត្តស្វាយរៀង ជាពិសេសនៅក្នុងភូមិជប់ ឃុំកណ្តៀងរាយ ស្រុករមាសហែក។ គេជឿថា របាំនេះបានចាប់បដិសន្ធិឡើងក្នុងអំឡុងឆ្នាំ១៩២០ ដែលធ្វើឱ្យវាក្លាយជារបាំប្រជាប្រិយមួយដែលមានអាយុកាលរាប់សិបឆ្នាំមកហើយ។ ដើម្បីធានាបាននូវការអភិរក្ស និងការផ្សព្វផ្សាយរបាំគោះត្រឡោក ដែលជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃនេះបានឆ្លងកាត់ដំណើរការស្រាវជ្រាវដ៏សំខាន់។ យោងតាមឯកសារវប្បធម៌ និងអរិយធម៌ខ្មែរ ដែលរៀបរៀងដោយសាស្ត្រាចារ្យ ពន់ ឆាយ បានបញ្ជាក់ថា នៅអំឡុងឆ្នាំ១៩៦៥ ក្រុមស្រាវជ្រាវមកពីអភិរក្សមន្ទីរជាតិនៃទស្សនីយភាព និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានចុះទៅដល់ខេត្តស្វាយរៀង ដើម្បីសិក្សាស្វែងយល់ពីរបាំនេះ។ ក្រុមអ្នកស្រាវជ្រាវបានអញ្ជើញលោកគ្រូ វ៉ាត ដែលជាគ្រូរបាំដើមនៅខេត្តស្វាយរៀង ឱ្យមកបង្រៀនរបាំនេះនៅរាជធានីភ្នំពេញ។ នេះជាជំហានដ៏សំខាន់មួយក្នុងការនាំយករបាំពីតំបន់ជនបទមកកាន់មជ្ឈមណ្ឌលវប្បធម៌ជាតិ។ ក្រោយពីការបង្រៀន និងរៀបចំយ៉ាងយកចិត្តទុកដាក់ របាំគោះត្រឡោកត្រូវបានរៀបចំឡើងជាផ្លូវការ និងចាប់ផ្ដើមសម្តែងជូនភ្ញៀវជាតិ និងអន្តរជាតិទស្សនាតាំងពីឆ្នាំ១៩៦៦ រហូតមកដល់បច្ចុប្បន្ន។ ការសម្តែងជាផ្លូវការនេះ បានជួយឱ្យរបាំគោះត្រឡោកទទួលបានការទទួលស្គាល់កាន់តែទូលំទូលាយ និងក្លាយជារបាំប្រជាប្រិយដ៏ល្បីល្បាញមួយរបស់កម្ពុជា។ របាំគោះត្រឡោក មានលក្ខណៈពិសេសប្លែកពីគេ ដែលធ្វើឱ្យវាក្លាយជារបាំប្រជាប្រិយដ៏ពេញនិយម និងទាក់ទាញ។ លក្ខណៈទាំងនេះត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈអ្នកសម្តែង ឧបករណ៍ប្រើប្រាស់ និងចលនានៃរបាំ។ លក្ខណៈពិសេសនៃការសម្តែងរបាំគោះត្រឡោក គឺមានចលនារហ័ស ជាមួយតន្ត្រីល្បឿនលឿន ដែលបង្ហាញពីភាពបុិនប្រសព្វ និងវប្បធម៌ប្រពៃណីខ្មែរ។ របាំគោះត្រឡោកជាទូទៅត្រូវបានសម្តែងដោយក្រុមអ្នករបាំប្រុស-ស្រី។ ការចូលរួមរបស់ភេទទាំងពីរនេះ មិនត្រឹមតែបន្ថែមភាពសម្បូរបែបដល់ចលនារបាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីជីវភាពសង្គម និងការរួមសហការគ្នាក្នុងសហគមន៍កសិករខ្មែរ។ ត្រឡោកដូងជាឧបករណ៍គោះ ឧបករណ៍សំខាន់បំផុតដែលផ្តល់អត្តសញ្ញាណដល់របាំនេះ គឺត្រឡោកដូងមួយគូ។ អ្នករបាំម្នាក់ៗកាន់ត្រឡោកដូងមួយគូ ហើយប្រើប្រាស់វាជាឧបករណ៍គោះដើម្បីបង្កើតចង្វាក់ និងសំឡេងដែលអមជាមួយចលនារបាំ។ សំឡេងត្រឡោកដូងដ៏រស់រវើកនេះ គឺជាចំណុចស្នូលដែលធ្វើឱ្យរបាំនេះមានភាពទាក់ទាញ និងខុសប្លែកពីរបាំដទៃទៀត។ ចលនារបាំគោះត្រឡោកមានលក្ខណៈរស់រវើក រីករាយ និងសម្បូរបែប ដែលបង្ហាញពីភាពរហ័សរហួន និងភាពប៉ិនប្រសប់របស់អ្នករបាំ។ លក្ខណៈពិសេសនៃចលនាគឺការគោះត្រឡោកនៅទីតាំងផ្សេងៗគ្នានៃរាងកាយ ដែលតម្រូវឱ្យមានការសម្របសម្រួលយ៉ាងល្អរវាងដៃ ជើង និងដងខ្លួន។ គោះខាងមុខ អ្នករបាំគោះត្រឡោកនៅពីមុខខ្លួន ដោយបង្ហាញពីភាពច្បាស់លាស់ និងរស់រវើក។ គោះខាងឆ្វេង គោះខាងស្តាំ ចលនាបត់បែនទៅឆ្វេងស្ដាំ បង្ហាញពីភាពរហ័សរហួន និងស្វាហាប់។ គោះលើក្បាល ក្បាច់នេះតម្រូវឱ្យអ្នករបាំលើកដៃគោះត្រឡោកពីលើក្បាល ដែលបង្ហាញពីភាពរំភើបរីករាយ និងជួនកាលជាការគោរព។ គោះក្រោយខ្នង នេះជាក្បាច់ដ៏ពិបាកមួយ ដែលតម្រូវឱ្យអ្នករបាំបត់ដៃគោះត្រឡោកនៅខាងក្រោយខ្នង ដែលបង្ហាញពីភាពប៉ិនប្រសប់។ គោះក្រោមក្លៀក ចលនានេះក៏ទាមទារភាពរហ័សរហួន និងការសម្របផងដែរ។ គោះលើក្បាលជង្គង់ ឬក្រោមជង្គង់ ក្បាច់គោះនៅតំបន់ជង្គង់ បន្ថែមភាពរស់រវើកដល់ចលនានៃជើង និងដងខ្លួន។ ចលនារបាំគោះត្រឡោកមិនត្រឹមតែជាការបង្ហាញសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងពីសាមគ្គីភាព កម្លាំងពលកម្ម និងភាពរីករាយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាកសិករខ្មែរ។ របាំគោះត្រឡោក មិនមែនត្រឹមតែជាការសម្តែងសិល្បៈដ៏រស់រវើកប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កប់នូវអត្ថន័យជ្រាលជ្រៅជាច្រើន ដែលឆ្លុះបញ្ចាំងពីជំនឿ ជីវភាពរស់នៅរបស់ប្រជាកសិករខ្មែរ។ របាំគោះត្រឡោកជាការតំណាងឱ្យភាពរីកចម្រើន និងភាពសម្បូរបែបនៃផលិតផលកសិកម្មដែលជាសារសំខាន់មួយក្នុងរបាំនេះ។ លលាដ៍ដូង ឬហៅថាត្រឡោកដូង ដែលជាសម្ភារៈសំខាន់បំផុតនៅក្នុងរបាំនេះ មិនមែនគ្រាន់តែជាឧបករណ៍គោះនោះទេ តែវាមានអត្ថន័យនិមិត្តរូបយ៉ាងសំខាន់។ លលាដ៍ដូងតំណាងឱ្យទឹក និងដី ដែលជាធាតុផ្សំដ៏សំខាន់ និងជាប្រភពនៃជីជាតិសម្រាប់ភោគផលកសិកម្ម។ ទឹក និងដី គឺជាមូលដ្ឋានគ្រឹះសម្រាប់ការដាំដុះ ជាពិសេសដំណាំស្រូវ ដែលជាជីវិតរបស់ប្រជាកសិករខ្មែរ។ ដូច្នេះហើយ របាំគោះត្រឡោកតែងតែត្រូវបានប្រារព្ធធ្វើឡើងក្រោយរដូវច្រូតកាត់។ រដូវច្រូតកាត់ នេះជាពេលវេលាដែលប្រជាកសិករទទួលបានទិន្នផលពីការខិតខំប្រឹងប្រែងរបស់ពួកគេ។ របាំនេះមានគោលបំណងថ្លែងអំណរគុណ និងការគោរពចំពោះព្រលឹងអារក្ស អ្នកតា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងឡាយដែលបាននាំមកនូវភាពរុងរឿងដល់ការដាំដុះស្រូវ និងបានថែរក្សាភូមិឋានឱ្យមានសេចក្ដីសុខ។ ក្រៅពីអត្ថន័យកសិកម្ម ត្រឡោកញីឈ្មោល ក៏ជានិមិត្តរូបនៃការចងសម្ព័ន្ធរវាងភេទស្រី និងភេទប្រុសផងដែរ។ ការរួមរស់របស់បុរសនិងស្ត្រី គឺជាកត្តាចម្បងដែលនាំមកនូវការរីកចម្រើន និងការបន្តពូជពង្សវង្សត្រកូល។ នេះជាមូលហេតុដែលរបាំគោះត្រឡោកទទួលបានការពេញនិយមសម្តែងក្នុងពិធីអាពាហ៍ពិពាហ៍ ជាពិសេសក្នុងពិធីហែកូនកំលោះ។ ការសម្តែងរបាំនេះក្នុងពិធីមង្គលការ គឺដើម្បីជាការបង្កើតសិរីសួស្ដី និងមង្គលការជូនដល់គូស្វាមីភរិយាថ្មី ដោយសង្ឃឹមថាពួកគេនឹងទទួលបានភោគផលល្អ ចម្រើនពូជពង្សវង្សត្រកូល និងរស់នៅដោយសុភមង្គល។ ចម្រៀង និងក្បាច់រាំក្នុងរបាំគោះត្រឡោកបង្កប់នូវខ្លឹមសារអប់រំ ដែលលាតត្រដាងអំពីជីវិត ប្រក្រតីភាពធម្មជាតិ និងមនោសញ្ចេតនារបស់ប្រជាកសិករខ្មែរ។ តាមរយៈចលនារបាំ និងទំនុកច្រៀង យើងអាចមើលឃើញពីសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ ដូចជាការធ្វើស្រែចម្ការ ការជួបជុំគ្នា ការសប្បាយរីករាយ និងមនោសញ្ចេតនាស្នេហារវាងកំលោះក្រមុំ។ នេះធ្វើឱ្យរបាំគោះត្រឡោកក្លាយជាកញ្ចក់មួយឆ្លុះបញ្ចាំងពីវប្បធម៌ និងជីវិតជនបទដ៏សាមញ្ញ តែមានអត្ថន័យ។ តន្ត្រី និងសម្លៀកបំពាក់ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់អត្តសញ្ញាណ និងបង្កើនភាពទាក់ទាញដល់របាំគោះត្រឡោក ដោយឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ។ របាំគោះត្រឡោកត្រូវបានអមដោយបទភ្លេងដែលមានចង្វាក់រស់រវើក និងស្វាហាប់ ដែលជំរុញទឹកចិត្តអ្នករបាំ និងអ្នកទស្សនាឱ្យរីករាយ។ ភាពរស់រវើកនៃចង្វាក់នេះ កើតចេញពីសំឡេងគោះត្រឡោកដូង រួមផ្សំជាមួយឧបករណ៍ភ្លេងប្រជាប្រិយផ្សេងៗទៀត។ ឧបករណ៍ដែលតែងតែប្រើប្រាស់រួមមាន ទ្រអ៊ូ ឬ ទ្រសោ គឺជាឧបករណ៍ភ្លេងបុរាណមួយដែលមានតួនាទីសំខាន់ និងទ្រទ្រង់សម្រួលបទភ្លេងទាំងមូល ឲ្យមានល្បឿន ឬឋេរ និងអារម្មណ៍ជាក់លាក់ក្នុងការសម្តែង។ ខ្លុយ គឺជាឧបករណ៍ភ្លេងផ្លុំបុរាណ ដែលមានតួនាទីបញ្ចេញសំនៀង ដើម្បីលម្អបទភ្លេង និងក្បាច់រាំជាមួយចលនារបាំ ឲ្យកាន់តែមានភាពទាក់ទាញ។ ឆាប គឺជាឧបករណ៍ភ្លេងបុរាណដែលមានតួនាទីសំខាន់ក្នុងការរក្សាចង្វាក់នៃភ្លេង អោយសមស្របជាមួយចលនារបស់អ្នករាំ និងការសម្តែងទាំងមូល។ ស្គរ គឺជាឧបករណ៍ភ្លេងបុរាណសំខាន់មួយ ដែលផ្តល់ចង្វាក់ភ្លេង និងជួយបង្កើនថាមពលដល់ការសម្តែងឲ្យកាន់តែរស់រវើក។ វគ្គចម្រៀងរបស់របាំនេះមានចំនួន ៤ វគ្គ ដោយក្នុងវគ្គនីមួយៗផ្សំពី ៤ ឃ្លា ដែលត្រូវបានរៀបចំតាមលំនាំ ដើម្បីរួមបញ្ចូលជាមួយចង្វាក់ភ្លេង និងចលនារបាំឲ្យមានភាពស៊ីចង្វាក់គ្នា។ ទំនុកច្រៀងជាទូទៅនិយាយអំពីជីវភាពកសិករ ការច្រូតកាត់ ភាពរីករាយក្រោយពេលប្រមូលផល និងមនោសញ្ចេតនាកំលោះក្រមុំ។ ការកំណត់វគ្គ និងឃ្លាចម្រៀងច្បាស់លាស់ ជួយឱ្យអ្នករបាំ និងអ្នកលេងភ្លេងអាចសម្របសម្រួលគ្នាបានយ៉ាងល្អ។ អ្នករបាំគោះត្រឡោកស្លៀកពាក់សម្លៀកបំពាក់បែបប្រជាកសិករសាមញ្ញ និងស្រស់ស្អាត។ ការស្លៀកពាក់បែបនេះមិនមែនគ្រាន់តែជាការតុបតែងនោះទេ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងពីជីវិតរស់នៅរបស់ប្រជាជននៅតាមជនបទ ដែលភាគច្រើនជាកសិករ។ លក្ខណៈនៃសម្លៀកបំពាក់របាំគោះត្រឡោក គឺមានភាពសាមញ្ញ តែមើលទៅសមរម្យ ។ សម្រាប់បុរស អាចស្លៀកខោខ្លី ឬខោវែងជើងធំ អាវដៃវែង ឬដៃខ្លី និយមជាប្រភេទអាវកសិករ ហើយអាចពាក់ក្រមាឬកន្សែងយឺតចងក្បាល។ សម្រាប់នារី អាចស្លៀកសំពត់ហូល ឬផាមួងដែលមានពណ៌ឆើតឆាយ អាវប៉ាក់ ឬអាវផាមួងដៃខ្លី ឬដៃវែង។ សម្លៀកបំពាក់ទាំងនេះមិនតម្រូវឱ្យមានភាពប្រណិតពេកទេ តែសង្កត់ធ្ងន់លើភាពងាយស្រួលក្នុងការធ្វើចលនា និងភាពស្រស់ស្អាតបែបធម្មជាតិ ដែលធ្វើឱ្យអ្នកទស្សនានឹកឃើញដល់ជីវិតជនបទដ៏សាមញ្ញ និងស្រស់បំព្រង។ របាំគោះត្រឡោក ដែលជារបាំប្រជាប្រិយដ៏ចំណាស់មួយរបស់ខ្មែរ កំពុងត្រូវបានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សា និងអភិរក្ស ដើម្បីធានាថាវាបន្តគង់វង្សសម្រាប់ជំនាន់ក្រោយ។ កិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានអនុវត្តទាំងនៅតាមតំបន់ដើម និងនៅតាមស្ថាប័នអប់រំសិល្បៈ។ របាំនេះត្រូវបានថែរក្សាយ៉ាងត្រឹមត្រូវដោយបងប្អូនខ្មែរយើងនៅតាមតំបន់ដើមរបស់វា ជាពិសេសនៅខេត្តស្វាយរៀង។ អ្នកភូមិ និងអ្នកចាស់ទុំបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្រៀន និងបង្ហាញរបាំនេះទៅដល់ក្មេងៗ និងយុវជនជំនាន់ក្រោយ។ នេះជួយរក្សាបាននូវទម្រង់ដើម ភាពពិតប្រាកដ និងអត្ថន័យនៃរបាំ។ បច្ចុប្បន្ន របាំនេះនៅតែបន្តសម្តែងជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅតាមភូមិវប្បធម៌ ឬរមណីយដ្ឋានទេសចរណ៍នានា។ ការសម្តែងទាំងនេះមិនត្រឹមតែជាការបង្ហាញសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមធ្យោបាយមួយក្នុងការផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក និងជួយបង្កើតចំណូលសម្រាប់សហគមន៍ផងដែរ។ ដើម្បីធានាបាននូវការបន្តគង់វង្សនៃមរតកវប្បធម៌ដ៏មានតម្លៃនេះ របាំគោះត្រឡោកក៏ត្រូវបានបង្រៀននៅតាមសាលាសិល្បៈសំខាន់ៗផងដែរ ដូចជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ តាមរយៈការបង្រៀនជាប្រព័ន្ធ សិស្សនិស្សិតបានសិក្សាពីក្បាច់រាំ ចង្វាក់ភ្លេង និងអត្ថន័យនៃរបាំ ដែលជួយបង្កើតធនធានមនុស្សជំនាន់ថ្មីដើម្បីបន្តថែរក្សា និងអភិវឌ្ឍន៍របាំនេះ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ របាំគោះត្រឡោកនៅតែបន្តជាផ្នែកមួយដ៏រស់រវើកនៃវប្បធម៌ខ្មែរ ដែលឆ្លុះបញ្ចាំងពីភាពសម្បូរបែបនៃសិល្បៈប្រជាប្រិយ និងស្មារតីអភិរក្សរបស់ប្រជាជនកម្ពុជា។